សូត្រខ្មែរ ត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាសិប្បកម្មដ៏វិចិត្រ និងមានគុណភាពខ្ពស់។ ភូមិអ្នកលក់សូត្រដ៏ល្បីល្បាញមួយគឺ ភូមិបន្ទាយស្រី ដែលនៅជិតសៀមរាប និង កោះដាច់ ក្នុងខេត្តកណ្តាល។ ដំណើរទស្សនកិច្ចអនុញ្ញាតឱ្យភ្ញៀវមើលឃើញគ្រប់ដំណាក់កាលនៃ ការផលិតសូត្រ ចាប់ពីប្រមូលសំបុកដង្កូវនាងរហូតដល់ក្លាយជាសំពត់មួយ។ ភ្ញៀវនឹងឃើញវិធីដែលអ្នកភូមិចិញ្ចឹមដង្កូវនាង ហើយប្រមូលផលយកសរសៃសូត្រ។ ការជ្រលក់ពណ៌ គឺជាដំណាក់កាលសំខាន់មួយ ដែលប្រើប្រាស់វត្ថុធាតុដើមធម្មជាតិពីស្លឹកឈើ និងឫសឈើ។ ហូល និង ផាមួង គឺជាប្រភេទសូត្រដ៏សំខាន់របស់ខ្មែរ ដែលមានតម្លៃខ្ពស់លើទីផ្សារ។ ដំណើរការ ត្បាញសូត្រ មានលក្ខណៈយឺត ហើយត្រូវការការអត់ធ្មត់ និងជំនាញខ្ពស់ពីសិប្បករ។ ភ្ញៀវអាចសាកល្បងអង្គុយត្បាញលើ កីតម្បាញ ដើម្បីយល់ពីការលំបាកនៃការងារនេះ។ លំនាំ និងក្បាច់របស់សូត្រខ្មែរភាគច្រើនត្រូវបានបំផុសគំនិតដោយ ប្រាសាទបុរាណ និងផ្កាធម្មជាតិ។ ការទិញផលិតផលសូត្រពីភូមិដោយផ្ទាល់ ជួយធានានូវ ប្រាក់ចំណូល ដល់គ្រួសារអ្នកត្បាញសូត្រ។ សិប្បករខ្លះបង្ហាញពីរបៀបប្រើ ជាតិពណ៌ធម្មជាតិ ដើម្បីឱ្យពណ៌សូត្រនៅជាប់បានយូរអង្វែង។ ភូមិសិប្បកម្មសូត្រតែងមាន ហាងលក់វត្ថុអនុស្សាវរីយ៍ តូចៗសម្រាប់ភ្ញៀវទេសចរទិញជូនសាច់ញាតិរបស់ពួកគេ ពេលត្រឡប់ទៅវិញ។ សូត្រខ្មែរក៏ត្រូវបានគេយកទៅកែច្នៃជាគ្រឿងលម្អខ្លួន និងគ្រឿងតុបតែងផ្ទះជាច្រើនប្រភេទទៀតផងដែរ។ ការថែរក្សាគុណភាពសូត្រខ្មែរបានក្លាយជា បេតិកភណ្ឌវប្បធម៌ ដែលត្រូវតែការពារ។ ភូមិអ្នកធ្វើប្រាក់ ដ៏ល្បីល្បាញមានទីតាំងនៅជាប់ដងទន្លេមេគង្គ ជាពិសេសក្នុងខេត្តកណ្តាល។ សិប្បកម្មប្រាក់ខ្មែរមានប្រវត្តិយូរលង់ណាស់មកហើយ តាំងពី សម័យអង្គរ មកម្ល៉េះ។ ភ្ញៀវអាចឃើញដំណើរការ រំលាយប្រាក់ ដ៏ស្មុគស្មាញ និងការប្រើប្រាស់ឧបករណ៍បុរាណ។ សិប្បករប្រើប្រាស់ជំនាញខ្ពស់ក្នុងការឆ្លាក់ និង ច្នៃ ប្រាក់ឱ្យទៅជាវត្ថុមានរូបរាងផ្សេងៗ។ វត្ថុធ្វើពីប្រាក់មានដូចជា ប្រអប់ស្លាធម៌ ថូផ្កា គ្រឿងអលង្ការ និង វត្ថុសក្ការៈបូជា ផ្សេងៗ។ ភាពល្បីល្បាញរបស់គ្រឿងអលង្ការប្រាក់ខ្មែរ គឺស្ថិតនៅលើ ក្បាច់រចនា ដ៏ល្អិតល្អន់។ នៅភូមិសិប្បកម្ម ភ្ញៀវត្រូវបានស្វាគមន៍ឱ្យ សាកល្បង ឆ្លាក់ ឬដំប្រាក់ដោយខ្លួនឯង។ ការងារឆ្លាក់ប្រាក់តម្រូវឱ្យមាន ភាពអត់ធ្មត់ ខ្ពស់ និងខ្សែភ្នែកដ៏ល្អិតល្អន់ដើម្បីសម្រេចបានគុណភាព។ ដំណើរទស្សនកិច្ចជួយឱ្យភ្ញៀវស្វែងយល់ពី និមិត្តរូប វប្បធម៌ដែលបានបង្កប់នៅក្នុងវត្ថុប្រាក់នីមួយៗ។ ភ្ញៀវអាចទិញ ចិញ្ចៀនប្រាក់ ខ្សែដៃ ឬគ្រឿងអលង្ការផ្សេងៗជាវត្ថុអនុស្សាវរីយ៍ប្រកបដោយអត្ថន័យ។ សិប្បករខ្លះនៅតែប្រើ វិធីសាស្រ្តបុរាណ ក្នុងការប៉ូលាប្រាក់ ដើម្បីឱ្យវត្ថុមានភាពភ្លឺចែងចាំង។ គ្រឿងតុបតែងលម្អ ធ្វើពីប្រាក់ដែលដាក់តាំងនៅតាមផ្ទះ ឆ្លុះបញ្ចាំងពីជំនឿ និងឋានៈសង្គមរបស់អ្នកស្រុក។ ភូមិសិប្បកម្មប្រាក់ជួយរក្សា ជំនាញបូរាណ មិនឱ្យបាត់បង់តាមរយៈការបណ្តុះបណ្តាលសិស្សជំនាន់ថ្មី។ រដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលបានជួយលើកកម្ពស់ ទីផ្សារ សម្រាប់ផលិតផលប្រាក់ខ្មែរ។ ដំណើរទស្សនកិច្ចនេះជំរុញឱ្យមានការស្វែងយល់ពី ប្រវត្តិសិល្បៈ នៃការប្រើប្រាស់លោហធាតុនៅកម្ពុជា។ គ្រឿងស្មូន ខ្មែរមានលក្ខណៈពិសេសត្រង់ការរចនាម៉ូដ និងបច្ចេកទេសដុតរបស់វា។ ភូមិគ្រឿងស្មូនសំខាន់នៅកម្ពុជាគឺ ភូមិអណ្ដែត ដែលមានទីតាំងក្នុងខេត្តកំពង់ឆ្នាំង។ ភ្ញៀវអាចមើលឃើញពីរបៀបដែលអ្នកភូមិប្រមូល ដីឥដ្ឋ ពីតំបន់ក្បែរដងទន្លេមកកែច្នៃ។ ដំណើរការ សូនឆ្នាំង ដោយដៃតម្រូវឱ្យមានកម្លាំង និងការផ្តោតអារម្មណ៍ខ្ពស់ដើម្បីទទួលបានរូបរាងមូលល្អ។ គ្រឿងស្មូនត្រូវបានដុតនៅក្នុង ឡដុត បែបបុរាណដែលប្រើឈើជាឥន្ធនៈដើម្បីបង្កើតកំដៅ។ ផលិតផលដីឥដ្ឋរួមមាន ឆ្នាំង ចាន ថូផ្កា ចង្រ្កាន ក្អម និងវត្ថុផ្សេងៗទៀតជាច្រើន។ គ្រឿងស្មូនពីកំពង់ឆ្នាំងមានភាពល្បីល្បាញដោយសារវាមាន ពណ៌ក្រហមត្នោត ធម្មជាតិ។ សិប្បករបានប្រើ លំនាំ ឆ្លាក់ដែលបង្ហាញពីអក្សរខ្មែរ ឬផ្កានៅលើផ្ទៃគ្រឿងស្មូន។ ភ្ញៀវទេសចរត្រូវបានអនុញ្ញាតឱ្យ សាកល្បង សូនដីឥដ្ឋដោយខ្លួនឯងក្រោមការណែនាំរបស់សិប្បករ។ គ្រឿងស្មូនខ្មែរនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុង ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជននៅតាមជនបទ។ ដំណើរទស្សនកិច្ចនេះបានលើកទឹកចិត្តភ្ញៀវឱ្យគាំទ្រ ឧស្សាហកម្មដីឥដ្ឋ តូចតាចនៅក្នុងតំបន់។ ភូមិអណ្ដែតបានរៀបចំ មេរៀនខ្លីៗ សម្រាប់ការធ្វើគ្រឿងស្មូនសម្រាប់ភ្ញៀវទេសចរដែលចាប់អារម្មណ៍។ ការវេចខ្ចប់ ផលិតផលធ្វើពីដីឥដ្ឋតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវាងាយបែកបាក់ពេលដឹកជញ្ជូន។ ដំណើរទស្សនកិច្ចជួយធានាថា ជំនាញតៗគ្នា របស់គ្រួសារសិប្បករដីឥដ្ឋនៅតែបន្តស្ថិតស្ថេរ។ ដំណើរទស្សនកិច្ចភូមិសិប្បកម្មទាំងបីនេះ ត្រូវបានរៀបចំឡើងជា វិស័យទេសចរណ៍វប្បធម៌ ប្រកបដោយចីរភាព។ វាជួយ បង្កើតការងារ ដល់យុវជនក្នុងភូមិ និងកាត់បន្ថយការចំណាកស្រុកទៅរកការងារនៅទីក្រុង។ ភ្ញៀវទេសចរចូលចិត្តទស្សនាភូមិសិប្បកម្ម ព្រោះវាជាបទពិសោធន៍ដែល មានអត្ថន័យ និងផ្ទាល់ភ្នែក។ គោលបំណងសំខាន់មួយគឺការលើកកម្ពស់ កេរ្តិ៍ឈ្មោះ សិប្បកម្មខ្មែរនៅលើឆាកអន្តរជាតិ។ ប្រាក់ចំណូលពីការលក់សិប្បកម្មជួយដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសហគមន៍ជនបទ។ មគ្គទេសក៍ទេសចរណ៍ក្នុងស្រុកដើរតួនាទីយ៉ាងសំខាន់ក្នុងការបកស្រាយ រឿងរ៉ាវ នៅពីក្រោយផលិតផលនីមួយៗ។ ការទស្សនាភូមិសិប្បកម្មតម្រូវឱ្យភ្ញៀវមាន ការគោរព ខ្ពស់ចំពោះម្ចាស់ផ្ទះ និងបរិស្ថានរបស់ពួកគេ។ ផលិតផលសិប្បកម្ម ទាំងនេះត្រូវបានចាត់ទុកជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា។ ការគាំទ្រដោយផ្ទាល់ពីភ្ញៀវទេសចរអាចជួយសិប្បករ រក្សាបាននូវស្តង់ដារ គុណភាពខ្ពស់។ ក្រសួងទេសចរណ៍បានរៀបចំ ផ្លូវទេសចរណ៍ ជាក់លាក់មួយដើម្បីភ្ជាប់ភូមិសិប្បកម្មនានា។ មជ្ឈមណ្ឌលហ្វឹកហ្វឺន សិប្បកម្មជាច្រើនកំពុងព្យាយាមផ្តល់ជំនាញថ្មីដល់យុវជនដើម្បីឱ្យពួកគេមានការងារធ្វើ។ ភ្ញៀវទេសចរត្រូវបានណែនាំឱ្យចរចារ តម្លៃដោយសមរម្យ ដើម្បីឱ្យសិប្បករទទួលបានប្រាក់ចំណេញដែលសមស្រប។ ដំណើរទស្សនកិច្ចនេះផ្តល់នូវ ភាពសម្បូរបែប នៃផលិតផល ដែលមានលក្ខណៈខុសគ្នាពីផលិតផលរោងចក្រ។ ភូមិសិប្បកម្មជាច្រើនបានចាប់ផ្តើមប្រើប្រាស់ ប្រព័ន្ធអនឡាញ ដើម្បីលក់ផលិតផលរបស់ពួកគេទៅទីផ្សារបរទេស។ សរុបមក ការអភិវឌ្ឍន៍ទេសចរណ៍សិប្បកម្មជួយលើកកម្ពស់ មោទកភាពជាតិ របស់ប្រជាជនខ្មែរចំពោះបេតិកភណ្ឌរបស់ខ្លួន។